ការងារផាត់មុខ និងរចនាម៉ូដកូនក្រមុំបានក្លាយជាអាជីពពេញម៉ោងមួយដែលកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា។ តម្រូវការសម្រាប់សេវាកម្មនេះបានកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលដែលគូស្វាមីភរិយាកាន់តែច្រើនឡើងចង់បានរូបរាងដ៏ល្អឥតខ្ចោះនៅថ្ងៃពិសេសរបស់ពួកគេ។ អ្នកជំនាញផ្នែកនេះមិនត្រឹមតែតុបតែងមុខប៉ុណ្ណោះទេ ថែមទាំងជួយរៀបចំម៉ូដសក់ និងសម្លៀកបំពាក់កូនក្រមុំទៀតផង។ ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យកូនក្រមុំមានទំនុកចិត្ត និងស្រស់ស្អាតបំផុត។ អាជីពនេះតម្រូវឱ្យមានជំនាញខ្ពស់ ភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់យ៉ាងលម្អិត។ អ្នកផាត់មុខត្រូវយល់ដឹងពីប្រភេទស្បែក ពណ៌សម្បុរ និងទម្រង់មុខផ្សេងៗគ្នា។ ពួកគេក៏ត្រូវចេះប្រើប្រាស់ផលិតផលផាត់មុខដែលមានគុណភាពខ្ពស់ និងបច្ចេកទេសត្រឹមត្រូវ។ ការរចនាម៉ូដសក់កូនក្រមុំក៏ជាផ្នែកមួយដែលសំខាន់ផងដែរ ដែលតម្រូវឱ្យមានការបត់បែន និងការច្នៃប្រឌិតខ្ពស់។ អ្នកជំនាញទាំងនេះតែងតែសិក្សាស្វែងយល់ពីរចនាប័ទ្មថ្មីៗ និងចុងក្រោយបំផុត។ ដើម្បីទទួលបានជោគជ័យក្នុងអាជីពនេះ អ្នកផាត់មុខ និងរចនាម៉ូដកូនក្រមុំចាំបាច់ត្រូវមានបទពិសោធន៍ច្រើន។ ពួកគេអាចចាប់ផ្តើមអាជីពដោយការហ្វឹកហាត់នៅសាលាជំនាញ ឬរៀនជាមួយអ្នកជំនាញដែលមានបទពិសោធន៍។ ការមានទំនាក់ទំនងល្អជាមួយអ្នករៀបចំកម្មវិធីអាពាហ៍ពិពាហ៍ និងអ្នកផ្គត់ផ្គង់សេវាកម្មផ្សេងទៀតក៏ជួយឱ្យពួកគេទទួលបានអតិថិជនកាន់តែច្រើន។ ការងារនេះទាមទារការបត់បែនខ្ពស់ ព្រោះជារឿយៗពួកគេត្រូវធ្វើការនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យ។ ហើយការធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗក៏ជាផ្នែកមួយនៃការងារប្រចាំថ្ងៃរបស់ពួកគេផងដែរ។ ការយល់ដឹងពីវប្បធម៌ និងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរក៏ជាចំណុចសំខាន់មួយដែលអ្នកជំនាញត្រូវដឹង។ ពួកគេអាចផ្តល់ប្រឹក្សាដល់កូនក្រមុំអំពីម៉ូដដែលស័ក្តិសមនឹងឈុតប្រពៃណី ឬម៉ូដសម័យទំនើប។ ប្រាក់ចំណូលពីអាជីពនេះមានភាពទាក់ទាញ ដោយសារតម្រូវការខ្ពស់ និងតម្លៃសេវាកម្មដែលសមរម្យ។ ជាពិសេសអ្នកជំនាញដែលមានកេរ្តិ៍ឈ្មោះល្អ និងបទពិសោធន៍ច្រើនអាចរកចំណូលបានច្រើនជាងអ្នកទើបចាប់ផ្តើមថ្មី។ ការផ្តល់សេវាកម្មល្អឥតខ្ចោះ និងការយកចិត្តទុកដាក់លើអតិថិជនគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ។ ពួកគេអាចបង្កើតឈ្មោះផ្ទាល់ខ្លួន តាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គម និងការណែនាំពីអតិថិជនចាស់ៗ។ អាជីពនេះមិនត្រឹមតែជាការងាររកប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវភាពរីករាយផងដែរ។ ការដែលបានឃើញកូនក្រមុំសប្បាយរីករាយ និងស្រស់ស្អាតនៅថ្ងៃពិសេសរបស់ពួកគេ គឺជាកម្លាំងចិត្តដ៏ធំមួយ។ វាជាអាជីពដែលតម្រូវឱ្យមានការតាំងចិត្ត ការអត់ធ្មត់ និងចំណង់ចំណូលចិត្តពិតប្រាកដ។ អ្នកដែលចូលចិត្តការច្នៃប្រឌិត និងចូលចិត្តធ្វើការជាមួយមនុស្ស ទើបដឹងថាអាជីពនេះពិតជាស័ក្តិសមសម្រាប់ពួកគេ។ ពួកគេអាចក្លាយជាផ្នែកមួយនៃអនុស្សាវរីយ៍ដ៏ស្រស់ស្អាតបំផុតក្នុងជីវិតរបស់គូស្វាមីភរិយា។ ការបណ្តុះបណ្តាលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អ្នកផាត់មុខ និងរចនាម៉ូដកូនក្រមុំ ដែលនាំឲ្យជោគជ័យ។ វាចាប់ផ្តើមពីការស្វែងរកសាលាជំនាញ ឬវគ្គសិក្សាដែលទទួលស្គាល់ និងមានគុណភាពល្អ។ វារួមបញ្ចូលទាំងការសិក្សាពីប្រភេទស្បែក ទម្រង់មុខ និងពណ៌សម្បុរផ្សេងៗគ្នាផងដែរ។ ជាពិសេសការអនុវត្តផ្ទាល់លើម៉ូដែលគឺជាផ្នែកមួយដ៏សំខាន់នៃការបណ្តុះបណ្តាល។ ក្រៅពីការផាត់មុខ ការបណ្តុះបណ្តាលផ្នែករចនាម៉ូដសក់ក៏ជាចំណុចគន្លឹះផងដែរ។ នេះរួមបញ្ចូលទាំងការចេះកៀប សិត ក្រងសក់ និងការប្រើប្រាស់គ្រឿងតុបតែងសក់។ អ្នកជំនាញត្រូវរៀនពីបច្ចេកទេសបង្កើតម៉ូដសក់បែបបុរាណ និងម៉ូដសក់សម័យទំនើប។ ការយល់ដឹងក្នុងវិស័យម៉ូដកូនក្រមុំក៏ជាផ្នែកមួយដ៏ចាំបាច់។ ការចូលរួមសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលខ្លីៗជាមួយអ្នកជំនាញល្បីៗអាចជួយពង្រីកចំណេះដឹង។ ការអភិវឌ្ឍន៍អាជីពមិនមែនត្រឹមតែការរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងការអនុវត្តជាក់ស្តែងទៀតផង។ ហើយការចាប់ផ្តើមដំបូង អាចធ្វើការជាជំនួយការ ឬអ្នកហាត់ការជាមួយអ្នកផាត់មុខដែលមានបទពិសោធន៍ស្រាប់។ នេះជាឱកាសឲ្យពួកគេរៀនពីការគ្រប់គ្រងអតិថិជន និងដោះស្រាយបញ្ហាផ្សេងៗ។ ការបន្តអភិវឌ្ឍន៍ជំនាញថ្មីរហូតគឺចាំបាច់សម្រាប់អាជីពនេះ។ ក្នុងនោះដូចជា ការរៀនអានទស្សនាវដ្តីម៉ូដ មើលវីដេអូបង្រៀនតាមអ៊ីនធឺណិត និងចូលរួមពិព័រណ៍ពាក់ព័ន្ធអាចជួយបានក្នុងការអភិវឌ្ឍន៍។ ការសិក្សាពីផលិតផលគ្រឿងសម្អាងថ្មីៗ និងបច្ចេកទេសផាត់មុខទំនើបក៏ជាចំណុចសំខាន់ផងដែរ។ ការចូលរួមវគ្គសិក្សាអាចជួយពង្រឹងជំនាញចាស់ និងបន្ថែមជំនាញថ្មី។ ការកសាង បណ្តាញទំនាក់ទំនង គឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍អាជីព។ ការមានទំនាក់ទំនងជាមួយអ្នករៀបចំកម្មវិធីអាពាហ៍ពិពាហ៍ អ្នកថតរូប អ្នកលក់ឈុតកូនក្រមុំ និងអ្នកជំនាញផ្សេងទៀតក្នុងឧស្សាហកម្មនេះអាចនាំឱ្យមានឱកាសការងារ។ ការចូលរួមក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ក៏អាចជួយពង្រីកបណ្តាញទំនាក់ទំនងផងដែរ។ លើសពីនេះ ការទទួលមតិកែលម្អពីអតិថិជន និងមិត្តរួមអាជីពក៏ជួយឱ្យមានការរីកចម្រើន។ ជាពិសេសការអភិវឌ្ឍន៍ជំនាញទន់ ក៏មិនអាចខ្វះបានដែរ ទាំងនេះរួមបញ្ចូលទាំង ជំនាញទំនាក់ទំនង ដ៏ល្អ ការស្តាប់ ការអត់ធ្មត់ និងភាពរួសរាយរាក់ទាក់។ អ្នកផាត់មុខត្រូវតែចេះស្វែងយល់ពីតម្រូវការ និងចំណង់ចំណូលចិត្តរបស់កូនក្រមុំ។ គ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពក៏សំខាន់ ដើម្បីធានាថាការងារប្រព្រឹត្តទៅដោយរលូន។ ការដោះស្រាយស្ថានភាពតានតឹងដោយវិជ្ជាជីវៈក៏ជាជំនាញដែលគួរមាន។ ការបណ្តុះបណ្តាលបន្ត និងការអភិវឌ្ឍន៍ខ្លួនឯងគឺជាកត្តាគន្លឹះដើម្បីក្លាយជាអ្នកផាត់មុខ និងរចនាម៉ូដកូនក្រមុំដ៏ជោគជ័យ និងមានកេរ្តិ៍ឈ្មោះ។ អាជីពជាអ្នកផាត់មុខ និងរចនាម៉ូដកូនក្រមុំ ទោះបីជាមានភាពរីករាយក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមជាច្រើនដែលត្រូវជួបប្រទះគឺការប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារគឺជាបញ្ហាដ៏ធំមួយ។ ជារៀងរាល់ថ្ងៃមានអ្នកផាត់មុខថ្មីៗលេចឡើង ធ្វើឱ្យអ្នកជំនាញត្រូវតែព្យាយាមបន្ថែមដើម្បីលេចធ្លោ។ ការរក្សាគុណភាពការងារឱ្យបានខ្ពស់ជានិច្ចគឺជាកត្តាសំខាន់ដើម្បីទប់ទល់នឹងការប្រកួតប្រជែង។ លើសពីនេះ អតិថិជនតែងតែមានការរំពឹងទុកខ្ពស់ ដែលទាមទារឱ្យអ្នកផាត់មុខត្រូវតែចេះបត់បែន និងបំពេញតាមតម្រូវការរបស់ពួកគេ។ ការគ្រប់គ្រងពេលវេលាគឺជាបញ្ហាប្រឈមមួយទៀត ជាពិសេសនៅពេលមានការណាត់ជួបច្រើនក្នុងថ្ងៃតែមួយ។ ជារឿយៗអ្នកផាត់មុខត្រូវតែធ្វើការនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យ ដែលអាចប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួន។ ការធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗក៏តម្រូវឱ្យមានការរៀបចំផែនការយ៉ាងល្អិតល្អន់ផងដែរ។ ស្ថានភាពដែលនឹកស្មានមិនដល់ក៏អាចកើតឡើងដូចជា ការយឺតយ៉ាវរបស់កូនក្រមុំ ឬបញ្ហាឧបករណ៍។ ការចំណាយលើសម្ភារៈ និងផលិតផលដែលមានគុណភាពក៏ជាបញ្ហាមួយផងដែរ។ គ្រឿងសម្អាង និងឧបករណ៍ផាត់មុខល្អៗមានតម្លៃថ្លៃ ដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញ។ លើសពីនេះ ការរក្សាទុកស្តុកផលិតផលឱ្យបានគ្រប់គ្រាន់ និងទាន់សម័យក៏ជាការងារមួយដែលទាមទារការយកចិត្តទុកដាក់។ បញ្ហាស្បែករបស់កូនក្រមុំក៏អាចជាឧបសគ្គដែរ ឧទាហរណ៍ ស្បែកប្រតិកម្មនឹងផលិតផល ឬមានបញ្ហាផ្សេងៗដែលពិបាកក្នុងការផាត់មុខ។ ម៉ូដតែងតែផ្លាស់ប្តូរ ដែលតម្រូវឱ្យអ្នកផាត់មុខត្រូវតែរៀនសូត្រឥតឈប់ឈរ។ ការវិនិយោគលើវគ្គបណ្តុះបណ្តាលបន្ថែម ឬសិក្ខាសាលាអាចជួយបាន ប៉ុន្តែវាត្រូវការទាំងពេលវេលា និងថវិកា។ ការទទួលបានមតិកែលម្អអវិជ្ជមានពីអតិថិជនក៏អាចជាបទពិសោធន៍មួយ។ ទោះជាយ៉ាងណាក៏ដោយ ការរៀនពីកំហុស និងការកែលម្អខ្លួនឯងគឺជាគន្លឹះដើម្បីរីកចម្រើន។ ការបង្កើតកេរ្តិ៍ឈ្មោះល្អ និងទទួលបានការជឿទុកចិត្តពីអតិថិជនគឺជាការងារដ៏លំបាក ប៉ុន្តែចាំបាច់សម្រាប់ភាពជោគជ័យយូរអង្វែង។